ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ ព្រះបរមរតនកោដ្ឋ ប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គជាព្រះរាជបុត្រទោលរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរតន៍ សិរីវឌ្ឍនា។ ចាប់ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សា ហ្វ្រង់ស័រ បូឌាន់ និងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្កបានជ្រើសតាំងព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ នៅឆ្នាំ១៩៤៦ ព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចលើកដំបូងនៅប្រទេសបារាំង និងបានបន្តការសិក្សាជាន់ខ្ពស់នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែកនៅ សូមៀរ ប្រទេសបារាំង នៅឆ្នាំ១៩៤៦ និង១៩៤៨។ ក្នុងឆ្នាំ១៩៤៧ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ បានទទួលជោគជ័យក្នុងការទាមទារឱ្យប្រទេសថៃប្រគល់មកវិញនូវខេត្តខ្មែរដែលបានយកទៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ រួមមានបាត់ដំបង សៀមរាប កំពង់ធំ និងស្ទឹងត្រែង។ ឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារឱ្យបារាំងបញ្ឈប់សន្ធិសញ្ញាអាណាព្យាបាល និងបានឡាយព្រះហស្តលេខាលើសន្ធិសញ្ញាឯករាជ្យដែលបារាំងទទួលស្គាល់ឯករាជ្យរបស់កម្ពុជា។ ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ដោយយល់ថាឯករាជ្យឆ្នាំ១៩៤៩ មិនទាន់ពេញលេញ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ១០០% ជូនជាតិមាតុភូមិ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្តដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ កម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រខ្មែរបានថ្វាយព្រះកិត្តិនាមព្រះអង្គថា "ព្រះមហាវីរបុរសជាតិ ឬព្រះបិតាឯករាជ្យជាតិ"។ នៅឆ្នាំ១៩៥៤ ព្រះអង្គបានបញ្ជូនប្រតិភូទៅចូលរួមសន្និសីទអន្តរជាតិស្ដីពីឥណ្ឌូចិននៅទីក្រុងហ្សឺណែវ ក្នុងឋានៈជារដ្ឋឯករាជ្យ។ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សុរាម្រិត។ ព្រះអង្គទទួលបានព្រះបមងារជា "សម្ដេចព្រះឧបយុវរាជនៃព្រះរាជាណាចក្រកម្ពុជា"។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះអង្គបានបង្កើតចលនាមួយ គឺ សង្គមរាស្ត្រនិយម។ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៥៥ ព្រះអង្គបានចូលរួមក្នុងសន្និសីទកំពូលអាហ្វ្រិក-អាស៊ីលើកទី១ នៅឯទីក្រុង បាន់ឌុង ប្រទេសឥណ្ឌូនេស៊ី។ ព្រះអង្គបានប្រកាសពីនយោបាយអព្យាក្រឹតក្នុងឯករាជ្យទាំងស្រុង និងសន្តិសហវិជ្ជមាន។ ព្រះអង្គបានជួបជាលើកដំបូងជាមួយនឹងលោក នេរុ នាយរដ្ឋមន្រ្តីឥណ្ឌា លោក ហ្គាម៉ាល់ អាប់ ដែល ណាស្ស៊ែរ ប្រធានាធិបតីសាធារណរដ្ឋអារ៉ាប់រួម។ ព្រមទាំង លោក អាម៉េត ស៊ូការណូ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ជូ អេនឡាយ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រះអង្គបានទទួលជោគជ័យក្នុងការបោះឆ្នោតរដ្ឋសភា និងបានទទួលព្រះរាជឋានៈជានាយករដ្ឋមន្ត្រី។ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ កម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥។ នៅឆ្នាំ១៩៥៦ នៅ ប្រ៊ូនី ប្រទេសយូហ្គោស្លាវី ព្រះអង្គបានក្លាយជាបិតាស្ថាបនិកទី៥ នៃចលនាមិនចូលបក្សសម្ព័ន្ធ បន្ទាប់ពីមេដឹកនាំ៤រូបផ្សេងទៀត។ នៅខែកុម្ភៈ ឆ្នាំ១៩៥៦ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ព្រះអង្គបានយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន និងបានជួបជាមួយលោកប្រធាន ម៉ៅ សេទុង។ នៅឆ្នាំ១៩៦០ ក្រោយពេលព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សុរាម្រិត សោយទិវង្គត ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ត្រូវបានសមាជិករដ្ឋសភាខ្មែរជ្រើសតាំងជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ នៅខែកញ្ញា ឆ្នាំ១៩៦០ នៅមហាសន្និបាតអង្គការសហប្រជាជាតិ ព្រះអង្គបានលើកឡើងនូវផែនការបង្កើតអាស៊ីអាគ្នេយ៍ជាតំបន់អព្យាក្រឹត។ នៅខែឧសភា ឆ្នាំ១៩៦១ តាមព្រះរាជតម្រិះរបស់ព្រះអង្គ សន្និសីទអន្តរជាតិមួយត្រូវបានបង្កើតឡើងនៅហ្សឺណែវ ដើម្បីដោះស្រាយទំនាស់នៅប្រទេសឡាវ។ ចាប់ពីខែឧសភា ឆ្នាំ១៩៦០ ព្រះអង្គបានបំពេញព្រះរាជបេសកកម្មនយោបាយការទូត និងផ្លូវច្បាប់ ដើម្បីទាមទារប្រាសាទព្រះវិហារពីប្រទេសថៃវិញ។ ពេលនោះ តុលាការទីក្រុងឡាអេបានសម្រេចប្រគល់មកជូនកម្ពុជាវិញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ នៅខែវិច្ឆិកា ឆ្នាំ១៩៦០ ព្រះអង្គបានយាងចូលរួមក្នុងសន្និសីទកំពូលលើកទី១ នៃចលនាមិនចូលបក្សសម្ព័ន្ធនៅបែលក្រាដ ប្រទេសយូហ្គោស្លាវី។ ព្រះអង្គបានថ្កោលទោសចំពោះអំពើអាណានិគមនិយម ចក្រពត្តិនិយម និងការប្រកាន់ពូជសាសន៍។ នៅខែមិថុនា ឆ្នាំ១៩៦៤ លោកឧត្តមសេនីយ៍ សាល ដឺហ្គោល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងបានរៀបចំបដិសណ្ឋារកិច្ចជាឧឡារិកថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅទីក្រុងប៉ារីស។ លោកប្រធានាធិបតីបានទទួលដោយស្មោះសរ នូវសំណើរបស់ភាគីកម្ពុជា ស្តីពីការទទួលស្គាល់អាព្យាក្រឹតភាព នៃព្រះរាជាណាចក្រកម្ពុជា។ នៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ១៩៦៦ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានរៀបចំបដិសណ្ឋារកិច្ចទទួលជា¬ឧឡារិក លោកឧត្តមសេនីយ៍ សាល ដឺហ្គោល ប្រធានាធិបតីនៃសាធារណរដ្ឋបារំាង ដែលបានមកបំពេញទស្សន កិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៦ នៅក្នុងសុន្ទរកថា ដែលថ្លែងនៅពហុកីឡដ្ឋានជាតិ អូឡាំពិកភ្នំពេញ លោកប្រធានាធិបតី បានគាំទ្រព្រះរាជាណាចក្រកម្ពុជា ដែលការពារឯករាជ្យ បូរណភាពទឹកដី អាព្យាក្រឹត សន្តិភាពនៃខ្លួន។ ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៦៦ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តខ្មែរបានថ្វាយ ព្រះនាមព្រះអង្គថាជា ព្រះបិតាឯករាជ្យជាតិ។ ជាពិសេសព្រះអង្គជា ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ សមិទ្ធផលនានា ជាច្រើនបានត្រូវកសាងឡើង។ ហើយព្រះអង្គបានប្រារព្ធព្រះរាជពិធីសម្ពោធជាបន្តបន្ទាប់ សម្រាប់ប្រជា រាស្រ្តប្រើប្រាស់នៅតាមបណ្តាខេត្ត ក្រុងនានា ជាពិសេសមានសមិទ្ធផលធំៗ។ ស្នាមព្រះហស្តរបស់ព្រះអង្គរួមមាន វិមានឯករាជ្យ វិមានរដ្ឋចំការមន សាលមហោស្រពជាតិព្រះសុរាម្រិត សាលសន្និសីទចតុមុខ ពហុកីឡាដ្ឋានជាតិអូឡាំពិកភ្នំពេញ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរួមមាន ចំណតអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង, សៀមរាប, បែកចាន នៅបាត់ដំបង, ផ្លូវជាតិលេខ៤ ពីភ្នំពេញ ទៅក្រុងព្រះសីហនុ។ ផ្លូវដែកភ្នំពេញ ទៅក្រុងព្រះសីហនុ, កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ, ស្ពានព្រះមុនីវង្សទី២, ស្ពាន "សង្គមរាស្ត្រនិយម" ឆ្លងកាត់ទន្លេសាប។ សម្រាប់វិស័យអប់រំ សាកលវិទ្យាល័យសង្គមរាស្ត្រនិយមភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស, សាលាភូមិន្ទរដ្ឋបាល, មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, មហាវិទ្យាល័យគរុកោសល្យ។ មិនតែប៉ុណ្ណោះមាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាកលវិទ្យាល័យភូមិន្ទក្សេត្រសាស្ត្រ, សាកលវិទ្យាល័យភូមិន្ទកំពង់ចាម, បាត់ដំបង, តាកែវ-កំពត ជាដើម។ រោងចក្រ និងឧស្សាហកម្ម រោងចក្រចម្រាញ់ប្រេងកាត, រោងចក្រស្រាបៀរ, រោងចក្រដំឡើងត្រាក់ទ័រនិងរថយន្តធំ នៅក្រុងព្រះសីហនុ, រោងចក្រស្ករស នៅកំពង់ត្រាំ។ រោងចក្រវាយនភ័ណ្ឌ នៅកំពង់ចាម និងបាត់ដំបង, រោងចក្រស៊ីម៉ង់ត៍ចក្រីទីង, រោងចក្រអគ្គិសនីវារីអគ្គិសនីគីរីរម្យ និងសមិទ្ធផលជាច្រើនទៀត។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងពេលដែលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ចជាផ្លូវ ការនៅសហភាពសូវៀត ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ត្រូវបានទទួលរង គ្រោះដោយរដ្ឋប្រហារមិនស្របច្បាប់ មួយនៅភ្នំពេញ គឺជារដ្ឋប្រហារយោធា ដែលមាន លន់ នល់ ជាមេក្លោង។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះអង្គជាព្រះប្រធានចលនាតស៊ូកម្ពុជា «រណសិរ្សរួបរួមជាតិ» ព្រមជាមួយរនោះក៏មានបង្កើតនូវរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា។ នៅខែមេសា ឆ្នាំ១៩៧០ នៅកង់តុង សាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គជាអ្នកផ្តួច ផ្តើមនៃសន្និសីទកំពូលរបស់ប្រជាជនឥណ្ឌូចិន។ នៅក្នុងនោះមានការចូលរួមដោយអ្នក ដឹកនាំពីប្រទេសកម្ពុជា ពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដឹកនាំដោយលោកនាយក រដ្ឋមន្រ្តី ផាំ វ៉ាន់ ដុង។ ក្នុងនោះមានមកពីរណសិរ្សជាតិរំដោះវៀតណាមខាងត្បូង ដឹក នាំដោយលោក ង្វៀង ហ៊ីវ ថ និងពី ណេវ ឡាវ ហាក់សាត ដឹកនាំដោយព្រះអង្គម្ចាស់ប្រធាន សុផានុវង្ស។ ភាគីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម-រណសិរ្សជាតិរំដោះវៀតណាមខាងត្បូង និងភាគី ណេវ ឡាវ ហាក់សាត បានប្រកាសជាឧឡារិកថា ប្រទេសរបស់ខ្លួន បានទទួលស្គាល់ និងគោរពជាដរាបបូរណភាពទឹកដីក្នុងព្រំដែនបច្ចុប្បន្នរបស់កម្ពុជា។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពប្រជាជនរំដោះជាតិនៃរណសិរ្សរួបរួមជាតិ ដណ្តើមបានជ័យទាំងស្រុងនៅកម្ពុជា។ កម្ពុជាប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើង ដែល មានព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាព្រះប្រធាន។ ប៉ុន្តែនៅខែមេសា ឆ្នាំ ១៩៧៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានសព្វព្រះហឫទ័យ លា លែងមុខតំណែងជាព្រះប្រធាន នៃកម្ពុជាប្រជាធិបតេយ្យនេះ។ ហើយក៏ត្រូវបានពួកខ្មែរក្រហមឃុំ ឃាំងព្រះអង្គ និងសម្តេចព្រះរាជអគ្គមហេសីព្រមទំាងធ្វើគុតព្រះរាជបុត្រាបុត្រីមួយចំនួនផង។ នៅឆ្នាំ១៩៨២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវបានជ្រើសតាំងជា ព្រះប្រធានកម្ពុជាប្រជាធិបតេយ្យជាលើកទី២។ ពីឆ្នាំ១៩៨២ ដល់ ឆ្នាំ១៩៩០ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ បានខិតខំអស់ពីព្រះកាយពល ដើម្បីបង្រួបបង្រួមភាគីជម្លោះកម្ពុជាទាំងអស់រិះរកនូវដំណោះ ស្រាយនយោបាយសមស្របបញ្ចប់ជម្លោះនៅកម្ពុជា។ ព្រះអង្គតែងតែប្រទានចំពោះឯកឧត្តម លោក ហ៊ុន សែន និងគណៈប្រតិភូនៃរដ្ឋកម្ពុជាចូលក្រាបថ្វាយបង្គំគាល់ជាបន្តបន្ទាប់នៅ ប្រទេសបារំាង។ នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៧ ជំនួបជាលើកទី១ នៅ ហ្វ្រីន-តាដេនីយ៉ូស ។ នៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ១៩៨៨ ជំនួបជាលើកទី២ នៅ សេន-ហ្គឺរម៉ិន-អ៊ីន-ឡាយ។ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បាន ទទួលពីមេដឹកនាំនៃកម្ពុជាទំាង៤ ភាគីដើម្បីប្រកាសជាឧឡារិក នូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ។ ទ្រង់បានទទួលស្គាល់ការបញ្ឈប់ជាបណ្តោះអាសន្ននូវការបាញ់គ្នា នៅក្នុងប្រទេសកម្ពុជាទំាំងមូល និងបញ្ឈប់ការផ្តល់ជំនួយយោធា អាវុធ ពីប្រទេសដទៃដល់កងទ័ពកម្ពុជាទំាងបួន។ ទីក្រុង ភ្នំពេញត្រូវបានជ្រើសដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាទីផ្លូវការអចិន្ត្រៃយ៍ និងលេខាធិ ការដ្ឋានរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា។ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះ អង្គបានយាងចាកចេញពីប្រធាននៃកម្ពុជាប្រជាធិបតេយ្យ និងចលនាតស៊ូជាតិកម្ពុជា ដើម្បីដាក់ព្រះកាយព្រះអង្គពីលើភាគី និងទស្សនៈនយោបាយកម្ពុជានានា។ ព្រះអង្គត្រូវបាន សមាជិកទំាង១១ នៃក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា ជ្រើសតាំងជាឯកច្ឆន្ទជាព្រះប្រធាន អព្យាក្រឹត នៃក្រុមប្រឹក្សានេះ។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានឡាយព្រះហស្ថលេខា លើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា។ រួមជាមួយសមាជិកនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា១១ រូបទៀត ជា មួយតំណាងរដ្ឋាភិបាល១៨ ប្រទេស និងជាមួយលោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ។ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ យាង និវត្តន៍មកកាន់រាជធានីភ្នំពេញវិញប្រកបដោយជោគជ័យ និងសុវត្ថិភាព។ ក្រោយពីមាតុភូមិ និវត្តន៍របស់ព្រះអង្គរដ្ឋាភិបាលនៃរដ្ឋកម្ពុជា ដែលមានឯកឧត្តមលោក ហ៊ុន សែន ជានាយករដ្ឋ មន្រ្តី និង ឯកឧត្តម ជា ស៊ីម ជាប្រធានគណបក្សប្រជាជនកម្ពុជា។ គណបក្សហ្វ៊ិនស៊ិនប៉ិច ដែល មានព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ជាប្រធានគណបក្ស។ គណបក្សប្រជាធិបតេយ្យសេរីនិយម ព្រះពុទ្ធសាសនា ដែលមានសម្តេចបវរសេដ្ឋា សឺន សាន ជាប្រធានគណបក្ស។ ភាគីកម្ពុជា ប្រជាធិបតេយ្យ ដែលលោក ខៀវ សំផន ជាប្រធាន បានប្រកាសជាបន្តបន្ទាប់ជាផ្លូវការ និងជា លាយលក្ខណ៍អក្សរ។ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅតែជាប្រមុខរដ្ឋ ពេញលក្ខណៈច្បាប់ នៃប្រទេសកម្ពុជាទាំងមូល។ ម្យ៉ាងទៀត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាផ្លូវការនៅតែរក្សទុកតួនាទីជាប្រមុខរដ្ឋរហូតដល់មានការបោះឆ្នោតនៅ កម្ពុជាឆ្នាំ១៩៩៣។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បាន ឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញថ្មី នៃព្រះ រាជាណាក្រកម្ពុជា ដែលសភាធម្មនុញ្ញកម្ពុជាបានអនុម័ត។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មហាមិទិ្ទងមហាជនមួយ ក៏ត្រូវបានរៀបចំឡើងដោយ មានមហាជនយ៉ាងច្រើនកុះករចូលរួម។ ក្នុងគោលបំណង ដើម្បីសម្តែងមនោសញ្ចេតនាអបអរគាំទ្រស្វាគមន៍ ចំពោះរដ្ឋធម្មនុញ្ញថ្មី និងព្រះឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គ ឧត្តមជាទីបំផុតក្នុងការបង្រួបបង្រួមជាតិតាំងពីដើមរហូតមក។ ព្រះអង្គបានឱ្យមានរដ្ឋាភិបាលចម្រុះ ដែលមានសហនាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៩៣។ ជាពិសេសព្រះអង្គបាន បំពេញព្រះរាជកិច្ចធ្វើឱ្យថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា។ ពេលនោះ គណបក្សហ្វ៊ិនស៊ិនប៉ិច ចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីអំពីគោលការណ៍សហប្រតិបត្តិការ ដែលបានសម្រេចក្នុង កិច្ចប្រជុំកំពូល។ ក្រោមព្រះរាជធិបតីភាព នៃព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នៅមហាប្រសាទខេមរិន្ទ ព្រះបរមរាជវាំងថ្ងៃទី១២-១៣ ខែវិច្ឆកា ឆ្នាំ១៩៩៨។ ប្រជារាស្រ្តកម្ពុជាទូទាំង ព្រះរាជាណាចក្រកម្ពុជា សូមថ្វាយអំណរដ៏ជ្រាលជ្រៅបំផុត ចំពោះព្ររាជកិច្ច ព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមនេះ។ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០២ ព្រះអង្គបានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីដង្ហែព្រះសារីរិកធាតុ ពីព្រះសក្យមុនីចេតិយ មុខស្ថានីយ៍រាជាយស្ម័យយានរាជធានីភ្នំពេញ។ វានាំឆ្ពោះទៅព្រះមហាសក្យមុនី ចេតិយថ្មី នៅភ្នំអដ្ឋរស្ស ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ទៅតាមគំនិតរបស់ព្រះរាជតម្រិះរបស់ ព្រះអង្គ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩១ នៅក្នុងឱកាសមហាមិទ្ទិញ នៅមុខព្រះបរមរាជវាំង។ នេះជាការបន្តព្រះរាជតម្រិះរបស់ព្រះអង្គ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩១ ក្នុងឱកាសមហាមិទ្ទិញនៅមុខព្រះបរមរាជវាំង។ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះអង្គយាងជាព្រះរាជាធិបតីភាពក្នុងអង្គមហាមិទ្ទិញមហាជនអបអរសាទរព្រះរាជពិធីបុណ្យថ្វាយព្រះពរ និងចម្រើនព្រះជន្មយាងចូល ៩០ ព្រះវស្សា។ ខួបលើកទី២០ឆ្នាំ នៃការយាងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជា នៅខាងមុខព្រះទីនាំងចន្ទឆាយា មុខព្រះបរមរាជវាំង។ ព្រឹត្តិការណ៍ពេលនោះ គឺជាព្រះភ័ក្ត្រចុងក្រោយរបស់ព្រះអង្គចំពោះកូនចៅ ប្រជារាស្ត្រទូទាំងប្រទេស។ ក្នុងឱកាសនោះ ព្រះអង្គបានមានព្រះរាជឱង្ការ ជាព្រះរាជបណ្ដាំចុងក្រោយបង្អស់ថា ព្រះអង្គនឹងមិនយាងចេញទៅបរទេសទៀតទេ គឺនឹងគង់ប្រថាប់ជាដរាបនៅជាមួយប្រជារាស្ត្ររបស់ព្រះអង្គរហូតដល់អស់ព្រះជន្ម។ ព្រះអង្គបានផ្ដែផ្ដាំឱ្យប្រជារាស្ត្រខ្មែរសាមគ្គីជាធ្លុងមួយ រួមរស់ជាមួយគ្នា ដោយមានសម្ដេច ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្ហាញពិភពលោកថាខ្មែរយើងរួបរួមគ្នាល្អណាស់។ ព្រះអង្គបានបញ្ជាក់ជាច្រើនលើកថា ព្រះអង្គមានសុភមង្គលណាស់ដែលបានគង់នៅជាមួយប្រជារាស្ត្រ។ ព្រះអង្គបានកោតសរសើររាជរដ្ឋាភិបាល និងប្រជារាស្ត្រដែលបានកសាងប្រទេសជាតិឱ្យរីកចម្រើន និងជួយជនរួមជាតិ ជាពិសេសជួយប្រជារាស្ត្រក្រីក្រ។ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ តែងតែប្រកាន់ខ្ជាប់នូវព្រះរាជកិច្ចប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្ដុង្គឧត្ដមចំពោះប្រជានុរាស្ត្រ ព្រះអង្គបានបំពេញព្រះរាជសកម្មភាពសង្គមកិច្ចជាច្រើន។ ការកសាង ព្រះវិហារ កុដិ សាលាបុណ្យ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ផ្លូវថ្នល់ ទំនប់ទឹក ប្រឡាយ អណ្ដូងទឹក ស្រះទឹក សម្រាប់ប្រគេនព្រះសង្ឃ និងជូនប្រជារាស្ត្រ។ ការប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ប្រជានុរាស្ត្រទីទ័លក្រ និងជីវភាពខ្វះខាតខ្លាំង រៀងរាល់សប្តាហ៍។ ព្រះរាជសកម្មភាពទាំងនេះបានបង្ហាញពីទសពិធរាជធម៌របស់ព្រះអង្គ ដែលប្រោសព្រះរាជទានដល់ប្រជារាស្ត្រកម្ពុជាដោយមិនប្រកាន់ជាតិកំណើត ជំនឿសាសនា ឬពណ៌សម្បុរឡើយ។ ដោយសារសច្ចភាពនេះហើយ ទើបគ្រប់គណបក្សនយោបាយ និងប្រជារាស្ត្រទូទាំងប្រទេសបានគាំទ្រដោយឥតសំចៃថ្វាយព្រះអង្គចំពោះការយាងគ្រងរាជសម្បត្តិសារជាថ្មីនៅឆ្នាំ១៩៩៣ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រពិភពលោក។ ព្រះអង្គគឺជាមហាពុទ្ធសាសនូបត្ថម្ភកៈដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លាបំផុត ដែលជ្រះថ្លានឹងព្រះពុទ្ធសាសនា និងប្រតិបត្តិតាមពុទ្ធោវាទដោយសន្ធាបរិសុទ្ធ។ ព្រះអង្គបានរក្សាការពារ និងស្រឡាញ់សន្តិភាពយ៉ាងមុតមាំ ទាំងនៅក្នុងប្រទេស និងនៅលើសកលលោក។ ដោយហេតុនេះហើយ ទើបនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២ សន្និសីទកំពូលនៃព្រះពុទ្ធសាសនាពិភពលោកនៅប្រទេសជប៉ុន បានថ្វាយព្រះគោរមងារព្រះអង្គជា «ព្រះរាជឧត្ដមបិតានៃពុទ្ធសាសនិកពិភពលោក»។ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ០១:២០ នាទីរំលងអធ្រាត្រ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ បានយាងចូលព្រះទីវង្គតដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា នៅមន្ទីរពេទ្យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ការបង្កើតគណៈកម្មាធិការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព ត្រូវបានបង្កើតឡើងជាបន្ទាន់ដោយមានសម្តេច ជា ស៊ីម ជាប្រធាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាអនុប្រធាន ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអនុប្រធានប្រចាំការ និងសម្ដេចចៅហ្វាវាំង គង់ សំអុល ជាអនុប្រធានអចិន្ត្រៃយ៍។ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ព្រះបរមសពត្រូវបានដង្ហែមកកាន់មាតុប្រទេសវិញ តាមព្រះទីនាំងយន្តហោះពិសេស។ ក្បួនរាជរថដង្ហែព្រះបរមសពពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់ព្រះបរមរាជវាំង ដោយមានប្រជាជនប្រមាណ ១,២ លាននាក់ បានចូលរួមកាន់ព្រះរាជមរណទុក្ខទទួលព្រះបរមសពតាមដងវិថីនានា។ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២: សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងសម្ដេចព្រះសង្ឃ ១០ ព្រះអង្គ បានប្រជុំថ្វាយព្រះបរមបច្ឆាមរណនាមថា «ព្រះបរមរតនកោដ្ឋ» ថ្វាយព្រះបរមសពព្រះករុណាព្រះមហាវីរក្សត្រ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឫទ័យឡាយព្រះរាជក្រឹត្យថ្វាយព្រះបរមបច្ឆាមរណនាមនេះក្នុងថ្ងៃដដែល។ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ។ នាពេលនោះ ព្រះរាជពិធីថ្វាយជាផ្លូវការនូវព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ» ត្រូវបានប្រារព្ធឡើង។ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គការសន្និសីទកំពូលនៃពុទ្ធសាសនាពិភពលោកនៅប្រទេសជប៉ុន បានប្រារព្ធពិធីបុណ្យថ្វាយព្រះរាជកុសលឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ។ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ បានប្រសូត ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ បានឡើងគ្រងព្រះបរមរាជសម្បត្តិ លើកទី១ ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ ទ្រង់បានយាងចូលព្រះទិវង្គត ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងខែតែមួយគឺខែតុលា ខុសតែថ្ងៃប៉ុណ្ណោះ។ ព្រះអង្គគឺជាព្រះមហាវីរក្សត្រដ៏ឆ្នើមបំផុត ដែលបានបូជាព្រះកាយពល ព្រះបញ្ញាញាណក្នុងព្រះរាជកិច្ចដ៏ឧត្ដុង្គឧត្ដម ដើម្បីថែរក្សាបូរណភាពទឹកដី ការពារព្រះនគរ ទ្រទ្រង់សាសនាឱ្យបានគង់វង្ស និងរីកចម្រើនរុងរឿង មានកេរ្តិ៍ឈ្មោះល្បីរន្ទឺសុសសាយទូទាំងពិភពលោក។